ការចម្អិនអាហារជាមួយគ្នាគឺជាទម្លាប់ដ៏មានតម្លៃមួយនៅក្នុងគ្រួសារនីមួយៗរបស់សង្គមខ្មែរ ដែលមានតគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ។ វាមិនត្រឹមតែជាសកម្មភាពនៃការចម្អិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងចំណងសាច់ញាតិ ការចែករំលែកចំណេះដឹង និងការបង្កើតអនុស្សាវរីយ៍ដ៏ល្អប្រសើរផងដែរ ។ ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលនូវចំណងមិត្តភាព សាមគ្គីភាព និងភាពកក់ក្ដៅនៅក្នុងគ្រួសារនីមួយៗ ។ ការចម្អិនអាហាររួមគ្នាមានអត្ថន័យជ្រាលជ្រៅ និងជាសារៈសំខាន់ជាច្រើនផងដែរ ។ នៅពេលដែលសមាជិកគ្រួសារទាំងអស់ជួបជុំគ្នានៅក្នុងផ្ទះបាយដើម្បីរៀបចំម្ហូបអាហារ ពួកគេមានឱកាសច្រើនក្នុងការនិយាយឆ្លងឆ្លើយសួរនាំគ្នាពីសុខទុក្ខ ។ ចែករំលែករឿងរ៉ាវប្រចាំថ្ងៃ សើចសប្បាយជាមួយគ្នា និងពិភាក្សាដោះស្រាយបញ្ហាផ្សេងៗ ។ វាជួយបង្កើនភាពស្និទ្ធស្នាល និងកាត់បន្ថយគម្លាតរវាងឪពុកម្ដាយ កូនៗ និងបងប្អូន ។ ក្មេងៗអាចរៀនពីវិធីសាស្រ្តចម្អិនអាហារប្លែកៗ គ្រឿងផ្សំ ក៏ដូចជាអនាម័យផ្ទះបាយពីឪពុកម្ដាយ ឬជីដូនជីតា ។ ពួកគេក៏រៀនពីការសហការ ការដោះស្រាយបញ្ហា និងការច្នៃប្រឌិតនៃមុខម្ហូបផងដែរ ។ តាមរយៈការចម្អិននេះចាស់ៗអាចចែករំលែកនូវរូបមន្តសម្ងាត់ តាមប្រពៃណីនៃការបរិភោគ និងសារៈសំខាន់នៃម្ហូបនីមួយៗទៅកាន់ជំនាន់ក្រោយអោយជួយរក្សា និងបន្តនូវកេរដំណែលវប្បធម៌របស់ជាតិ ។ មិនត្រឹមតែប៉ុណ្ណោះទេពេលវេលាដែលបានចំណាយពេលជាមួយគ្នាក្នុងផ្ទះបាយ តែងតែបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ដែលពិបាកបំភ្លេច ។ អនុស្សាវរីយ៍ទាំងនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិគ្រួសារ និងជាមរតកសម្រាប់ក្មេងៗឬកូនចៅជំនាន់ក្រោយផងដែរ ។ ការចម្អិនអាហារសម្រាប់មនុស្សជាទីស្រឡាញ់គឺជាទម្រង់មួយនៃការបង្ហាញក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់អ្នកណាម្នាក់ផងដែរ ។ ការធ្វើបែបនេះបង្ហាញអោយឃើញថាសមាជិកគ្រួសារបានរួបរួមគ្នា និងមានការគាំទ្រគ្នាទៅវិញទៅមក។ ដើម្បីរក្សា និងលើកកម្ពស់ប្រពៃណីនៃការចម្អិនអាហាររួមគ្នាក្នុងគ្រួសារខ្មែរ យើងអាចអនុវត្តបានតាមរបៀបជាច្រើន ដែលធ្វើឱ្យសកម្មភាពនេះកាន់តែមានភាពរីករាយ និងមានប្រសិទ្ធភាព ។ ការបែងចែកភារកិច្ចគ្នាធ្វើគឺជាចំណុចគន្លឹះមួយដែលជួយឱ្យដំណើរការចម្អិនអាហារមានភាពរលូន និងលឿន ។ សមាជិកគ្រួសារម្នាក់ៗអាចមានតួនាទីរៀងៗខ្លួនទៅតាមវ័យ និងសមត្ថភាពរបស់ពួកគេ ។ ឧទាហរណ៍ជាក់ស្ដែង ឪពុកម្ដាយ អាចទទួលបន្ទុកការងារសំខាន់ៗដូចជា ការរៀបចំសាច់ ឬការចម្អិនមុខម្ហូបណាដែលត្រូវការបទពិសោធន៍ ។ កូនៗដែលមានវ័យជំទង់ អាចជួយការងារដូចជា ការហាន់បន្លែ លាងចាន ឬរៀបចំគ្រឿងផ្សំផ្សេងៗជាដើម ។ កូនៗតូចៗ ក៏អាចចូលរួមបានដែរ ដូចជាការលាងសម្អាតបន្លែស្រាលៗ ការរៀបចំតុអាហារ ឬយកសំរាមទៅចោល ។ ការបែងចែកភារកិច្ចបែបនេះមិនត្រឹមតែជួយសម្រួលការងារប៉ុណ្ណោះទេ ថែមទាំងបង្រៀនក្មេងៗពីការទទួលខុសត្រូវ និងចេះជួយរំលែកទុកធុរះចាស់ៗផងដែរ ។ វាក៏ជាឱកាសមួយសម្រាប់សមាជិកគ្រួសារម្នាក់ៗមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ ដែលបានចូលរួមចំណែកក្នុងកិច្ចការនេះ ។ ការជ្រើសរើសមុខម្ហូបរួមគ្នា មុនពេលចាប់ផ្តើមចម្អិន សមាជិកគ្រួសារអាចអង្គុយពិភាក្សាគ្នាដើម្បីជ្រើសរើសមុខម្ហូបដែលគ្រប់គ្នាចូលចិត្ត ឬសាកល្បងមុខម្ហូបថ្មីៗដែលមិនធ្លាប់ចម្អិនពីមុនមក ។ ការធ្វើបែបនេះបង្ហាញពី ការគោរពមតិគ្នាទៅវិញទៅមក និងជួយឱ្យការចម្អិនអាហារកាន់តែមានភាពរំភើប ។ មិនត្រឹមតែប៉ុណ្ណោះទេការរៀនធ្វើម្ហូបថ្មីៗជាមួយគ្នា ក៏ជាវិធីមួយដើម្បីបង្កើនចំណេះដឹង និងចំណងមិត្តភាពក្នុងគ្រួសារដែរ ។ ការរៀបចំផែនការទុកជាមុនដើម្បីចៀសវាងភាពរញ៉េរញ៉ៃ ឬខ្វះខាតគ្រឿងផ្សំ ការរៀបចំផែនការមុនពេលចាប់ផ្តើមចម្អិនគឺជារឿងសំខាន់ ។ គ្រួសារអាចរៀបចំបញ្ជីគ្រឿងផ្សំដែលត្រូវទិញ ពិនិត្យមើលឧបករណ៍ផ្ទះបាយ និងកំណត់ពេលវេលាចម្អិនអាហារ ។ ការធ្វើបែបនេះក៏ជួយឱ្យដំណើរការចម្អិនកាន់តែមាន ប្រសិទ្ធភាព និងភាពងាយស្រួលផងដែរ ។ បង្កើតបរិយាកាសរីករាយ ផ្ទះបាយគួរតែក្លាយជាកន្លែងដែលពោរពេញទៅដោយសំណើច និងភាពកក់ក្ដៅនៅពេលចម្អិន ។ ការបើកតន្ត្រីកំដរ ការនិយាយរឿងកំប្លែង ការចែករំលែកបទពិសោធន៍ពីការងារ ឬការសិក្សា អាចជួយឱ្យបរិយាកាសកាន់តែរស់រវើក ។ ពេលវេលានេះជាឱកាសសម្រាប់សមាជិកគ្រួសារ ពង្រឹងទំនាក់ទំនង ឱ្យកាន់តែស្អិតរមួត ។ ការបង្រៀន និងការរៀនសូត្រ ការចម្អិនអាហាររួមគ្នាគឺជាថ្នាក់រៀនដ៏ល្អមួយសម្រាប់យកទៅអនុវត្ត ។ ឪពុកម្តាយ ឬជីដូនជីតាអាចបង្រៀនកូនៗពីរបៀបរៀបចំគ្រឿងផ្សំ ការប្រើប្រាស់គ្រឿងទេសឱ្យត្រូវតាមមុខម្ហូប និងគន្លឹះផ្សេងៗក្នុងការចម្អិន ។ ជាមួយគ្នានោះ កូនៗក៏អាចរៀនធ្វើអាហារថ្មីៗដោយមានជំនួយពីចាស់ទុំ ដែលកំពុងតែខិតខំចម្អិនវាផងដែរ ។ ទោះបីជាការចម្អិនអាហាររួមគ្នាមានសារៈសំខាន់យ៉ាងណាក៏ដោយ ក៏ប្រពៃណីដ៏ល្អនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យការអនុវត្តកាន់តែមានការលំបាក ។ ភាពមមាញឹកនៃជីវិតសម័យនេះគឺជាបញ្ហាប្រឈមដ៏ធំបំផុត ការងារ និងកាតព្វកិច្ចផ្សេងៗ ជាពិសេសសម្រាប់ឪពុកម្ដាយដែលមិនសូវមានពេលវេលាជាមួយគ្នា ។ ម៉ោងការងារយូរ ការធ្វើដំណើរឆ្ងាយ និងការទទួលខុសត្រូវច្រើន ធ្វើឱ្យពួកគេហត់នឿយ ។ ដូចនេះហើយពួកគេមិនសូវមានកម្លាំងកាយចិត្តក្នុងការចំណាយពេលយូរដើម្បីចម្អិនអាហារនោះទេ ។ ផ្ទុយទៅវិញ ពួកគេច្រើនតែជ្រើសរើសការទិញអាហារពីខាងក្រៅ ឬទទួលទានអាហារនៅភោជនីយដ្ឋានដើម្បីសន្សំសំចៃពេលវេលា ។ ឯឥទ្ធិពលបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម ការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានកើនឡើងយ៉ាងខ្លាំង ។ ទាំងកុមារ និងមនុស្សធំ តែងចំណាយពេលច្រើនជាមួយឧបករណ៍ទាំងនេះ ដែលធ្វើឱ្យពេលវេលាសម្រាប់ជួបជុំគ្នាធ្វើសកម្មភាពរួមក្នុងគ្រួសារមានតិចតួច ។ ជួនកាល ទោះបីជាអង្គុយក្បែរគ្នាក៏ដោយ ក៏សមាជិកគ្រួសារម្នាក់ៗជាប់រវល់ជាមួយប្រព័ន្ធឌីជីថលរៀងៗខ្លួន ។ ឯការផ្លាស់ប្ដូររបៀបរស់នៅ និងចំណង់ចំណូលចិត្តយុវជនបច្ចុប្បន្នមួយចំនួនមានចំណូលចិត្តខុសពីជំនាន់មុន ។ ពួកគេអាចនឹងមិនសូវចាប់អារម្មណ៍នឹងការចម្អិនអាហារ ឬចូលចិត្តសកម្មភាពផ្សេងទៀតនៅខាងក្រៅផ្ទះច្រើនជាង ។ ម្យ៉ាងវិញទៀត ភាពងាយស្រួលនៃការរកទិញអាហារគ្រប់ប្រភេទក៏ជាកត្តាមួយដែលធ្វើឱ្យការចម្អិនអាហារនៅផ្ទះថយចុះ ។ កង្វះចំណេះដឹង ឬជំនាញចម្អិនអាហារជាមួយនឹងការរីកចម្រើននៃទីក្រុង និងការផ្លាស់ប្តូរជីវភាពរស់នៅ ។ យុវជនមួយចំនួនអាចនឹងមិនបានរៀនជំនាញចម្អិនអាហារទាំងនេះពីឪពុកម្តាយ ឬជីដូនជីតាដូចពីមុនមកទេ ។ កង្វះជំនាញនេះអាចធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងការចូលរួមចម្អិន ឬចាត់ទុកថាការចម្អិនអាហារជាកិច្ចការលំបាក ។ ទំហំគ្រួសារកាន់តែតូចគ្រួសារសម័យទំនើបនេះមានសមាជិកតិចជាងគ្រួសារធំៗកាលពីជំនាន់មុន ។ នៅពេលដែលចំនួនសមាជិកតិច ការចម្អិនអាហារអាចក្លាយជាកិច្ចការរបស់មនុស្សម្នាក់ ឬពីរនាក់តែប៉ុណ្ណោះដែលធ្វើអោយការចម្អិនមានរយះពេលយូរ។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការគិតគូរ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីបន្តរក្សាបាននូវប្រពៃណីដ៏មានតម្លៃនេះនៅក្នុងសង្គមខ្មែរ ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏យើងនៅតែអាចរក្សា និងលើកកម្ពស់ប្រពៃណីដ៏មានតម្លៃនៃការចម្អិនអាហាររួមគ្នានេះបាន ដោយអនុវត្តដំណោះស្រាយ និងការលើកទឹកចិត្តមួយចំនួន ។ គ្រួសារអាចកំណត់យ៉ាងហោចណាស់ ម្ដងក្នុងមួយសប្ដាហ៍ ឧទាហរណ៍ ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យជាថ្ងៃសម្រាប់ចម្អិនអាហារជុំគ្រួសារ ។ នៅថ្ងៃនោះ គ្រប់គ្នាត្រូវត្រៀមខ្លួនចូលរួមដោយកំណត់ម៉ោងអោយបានច្បាស់លាស់ ។ ការរៀបចំបញ្ជីមុខម្ហូប និងគ្រឿងផ្សំទុកជាមុនក៏ជួយសន្សំសំចៃពេលវេលា និងធ្វើឱ្យដំណើរកាន់តែមានភាពរលូន ។ ការធ្វើបែបនេះជាប្រចាំ នឹងក្លាយជាទម្លាប់ដ៏ល្អមួយដែលសមាជិកគ្រួសារទន្ទឹងរង់ចាំ ហើយជួយឱ្យពួកគេមានអារម្មណ៍ថា ពេលវេលាដែលចំណាយជាមួយគ្នាមានតម្លៃ ។ វាធ្វើឱ្យការចម្អិនអាហារជាសកម្មភាពសប្បាយ និងទាក់ទាញតន្ត្រីកំដរ និយាយរឿងកំប្លែង ចែករំលែករឿងរ៉ាវប្រចាំថ្ងៃ។ ការមើលវីដេអូបង្រៀនធ្វើម្ហូបជាមួយគ្នា ក៏អនុញ្ញាតឱ្យសមាជិកគ្រួសារម្នាក់ៗអាចជ្រើសរើសមុខម្ហូបដែលខ្លួនចូលចិត្ត ។ នៅពេលដែលការចម្អិនអាហារមិនមែនជាបន្ទុក ប៉ុន្តែជាសកម្មភាពកម្សាន្ត គ្រប់គ្នានឹងមានចិត្តចង់ចូលរួម ។ វានឹងបង្កើតនូវ អនុស្សាវរីយ៍ល្អៗ និងភាពសប្បាយរីករាយនៅក្នុងផ្ទះបាយ ។ ឪពុកម្ដាយគួរចាប់ផ្ដើមបង្រៀន និងលើកទឹកចិត្តកូនៗឱ្យចូលរួមក្នុងផ្ទះបាយតាំងពីក្មេង ដោយចាប់ផ្ដើមពីកិច្ចការងាយៗ និងមានសុវត្ថិភាព ដូចជាការលាងបន្លែ ការរៀបចំចាន ឬការលាយគ្រឿងផ្សំ ។ ពន្យល់ពួកគេពីសារៈសំខាន់នៃអាហារ និងរបៀបដែលវាធ្វើអោយប៉ះពាល់ដល់សុខភាព ។ ការធ្វើបែបនេះជួយបណ្ដុះនូវ ចំណូលចិត្តចម្អិនអាហារ និង ការទទួលខុសត្រូវ តាំងពីក្មេង ។ កុមារនឹងមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ និងជាផ្នែកមួយដ៏សំខាន់នៃគ្រួសារ ។ សម្រាប់គ្រួសារដែលមមាញឹក អាចជ្រើសរើសមុខម្ហូបណាដែលងាយស្រួល និងចំណាយពេលតិចក្នុងការចម្អិន ប៉ុន្តែនៅតែមានឱជារសឆ្ងាញ់ និងផ្តល់សារៈប្រយោជន៍ ។ ឧទាហរណ៍ សម្លរណាដែលមិនត្រូវការគ្រឿងផ្សំច្រើន ឬមុខម្ហូបឆាផ្សេងៗ ។ ការធ្វើបែបនេះជួយកាត់បន្ថយសម្ពាធ និងភាពនឿយហត់ ដែលអាចបណ្ដាលមកពីការចម្អិនមុខម្ហូបស្មុគស្មាញពេក ។ បច្ចេកវិទ្យាមិនមែនជាឧបសគ្គជានិច្ចនោះទេ ប្រសិនបើយើងចេះប្រើប្រាស់វាឱ្យចំគោលដៅ វានឹងជួយឱ្យការចម្អិនអាហារកាន់តែ ងាយស្រួល និងរីករាយ ។ ចែករំលែកបទពិសោធន៍ និងតម្លៃ ឪពុកម្ដាយ ឬជីដូនជីតា អាចចែករំលែករឿងរ៉ាវទាក់ទងនឹងការចម្អិនអាហារកាលពីមុនៗ ឬសារៈសំខាន់នៃម្ហូបប្រពៃណីនីមួយៗ ។ ការចែករំលែកនេះនឹងជួយឱ្យជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពី តម្លៃនៃប្រពៃណី និងមូលហេតុដែលពួកគេគួរតែបន្តរក្សាវាទុក ។ វាជាឱកាសដ៏ល្អដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ និងបន្តវេននូវតម្លៃវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ការខិតខំប្រឹងប្រែងបន្តិចបន្តួចអាចជួយឲ្យប្រពៃណីដ៏ល្អនេះនៅតែបន្តស្ថិតស្ថេរ និងនាំមកនូវភាពកក់ក្តៅដល់គ្រប់សមាជិកគ្រួសារ ។